ចំពោះសត្វកណ្តូបវិញ វាក៏ជាសត្វល្អិតដែលគេអាចយកមកធ្វើជាអាហារសម្រន់ ចិញ្ចឹមសម្រាប់លក់ និងធ្វើជាចំណីសត្វបានផងដែរ។ ជាធម្មតា កណ្តូបចូលចិត្តស៊ីស្លឹកឈើជាអាហារ ជាពិសេសស្លឹកអំពៅ ដូច្នេះគេតែងតែចាប់សត្វកណ្តួបនៅលើដើមអំពៅ។ ភាគច្រើន គេលីងកណ្ដូបជាមួយគ្រឿងទេសដូចគ្នានឹងចង្រិតដែរ ដោយដំបូងគេត្រូវយកកណ្តូបនោះទៅលីងឱ្យឆ្អិនល្អសិន។ បន្ទាប់់មកទៀត លីងស្លឹកក្រូចឱ្យបានស្រួយល្អ បំពងខ្ទឹមស ជាមួយស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ហើយយកទៅលាយជាមួយកណ្តូបដែលលីងរួច សិមបន្ថែមស្លឹកខ្ទឹមនិងម្ទេសពីលើជាការស្រេច។ ក្នុងការបំពងកណ្តូប គេត្រូវធ្វើយ៉ាងណាបំពងវាឱ្យបានឆ្អិនល្អ ហើយច្របល់ជាមួយស្លឹកក្រូចដែលបំពងរួច ក្រឡុកជាមួយម្សៅស៊ុប អំបិល ប៊ីចេង ស្លឹកខ្ទឹមនិងម្ទេសជាការស្រេច។ ជាធម្មតា គេបរិភោគសម្រាប់ជាការកំសាន្តលេង និងជាគ្រឿងក្លែមផងដែរ។